ផ្សារគឺជាកន្លែងលក់ទំនិញធំៗ ដែលផ្តល់ជូនទំនិញនានា និងសេវាកម្មផ្សេងៗដល់អតិថិជន ដើម្បីឲ្យអតិថិជនទទួលបានទំនិញ។ នៅកម្ពុជាមានផ្សារទំនើបជាច្រើនដែលកំពុងសាងសង់ និងដំណើរការជោគជ័យ ដូចជា ផ្សារទំនើបធំៗ និងមានបច្ចេកវិទ្យាទំនើបមួយក្នុងប្រទេស។ ផ្សារទំនើបទាំងនេះ មិនត្រឹមតែជាកន្លែងលក់ទំនិញទូទៅទេ ប៉ុន្តែជាមជ្ឈមណ្ឌលកម្សាន្ត និងកន្លែងទទួលទានអាហារផ្សេងៗ។ ជាពីសេសសីលធម៌ក្នុងការទិញ និងលក់របស់អ្នកលក់ទៅអតិថិជន គឺជាការអនុវត្តគោលការណ៍សីលធម៌ និងទំនួលខុសត្រូវក្នុងអាជីវកម្ម ដើម្បីធានាថាការជួញដូរជាដំណើរការត្រឹមត្រូវ និងមានភាពស្មោះត្រង់។ បង្ហាញភាពស្មោះត្រង់ មិនបោកបញ្ឆោត ឬកុហកអតិថិជន ធ្វើការលក់ដោយមានការពិតប្រាកដពីផលិតផល និងសេវាកម្ម។ ភាពសុចរិតគោរពលើសីលធម៌វិជ្ជាជីវៈ មិនលួចព័ត៌មានឯកជន ឬកម្មសិទ្ធិបញ្ញារបស់អ្នកដទៃ។ ការរក្សាពាក្យសន្យា អ្នកលក់ត្រូវគោរពពាក្យសន្យា និងត្រូវផ្តល់ការធានាជូនអតិថិជន។ ភាពយុត្តិធម៌ មិនទាញយកប្រយោជន៍ពីអ្នកដែលងាយរងគ្រោះ ឬបំពានលើសិទ្ធិរបស់អតិថិជន។ អ្នកលក់ត្រូវអនុវត្តតាមច្បាប់ និងត្រូវមានទំនួលខុសត្រូវចំពោះសង្គម និងការការពារបរិស្ថាន។ អនុវត្តសីលធម៌ទាំងនេះជួយបង្កើតទំនុកចិត្តរវាងអ្នកលក់ និងអតិថិជន ក៏ដូចជាការកែលម្អភាពប្រកួតប្រជែង និងភាពរឹងមាំរបស់អាជីវកម្មក្នុងទីផ្សារ។ ការទិញ និងលក់ដោយមានសីលធម៌អាចបង្កើនទំនាក់ទំនងល្អរវាងអ្នកលក់ និងអតិថិជនបានយ៉ាងល្អ។ ការបង្កើតទំនុកចិត្ត និងភាពជឿជាក់ ការលក់ដោយស្មោះត្រង់ និងបង្ហាញព័ត៌មានត្រឹមត្រូវអំពីផលិតផល ឬសេវាកម្ម ជួយឲ្យអតិថិជនមានទំនុកចិត្តមកលើអ្នកលក់។ ការអនុវត្តគោលការណ៍សីលធម៌ក្នុងការប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសាសមរម្យ មិនបោកបញ្ឆោត និងមិនមានការបំភាន់អំពីផលិតផល។ ជួយបង្កើតបរិយាកាសល្អក្នុងការទំនាក់ទំនង និងជួយការពារកេរ្តិ៍ឈ្មោះរបស់អ្នកលក់។ អាជីវកម្មដែលមានទំនួលខុសត្រូវ និងគោរពច្បាប់ អាចបង្កើតភាពជឿជាក់ និងទំនាក់ទំនងល្អជាមួយអតិថិជន ដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើនយូរអង្វែង។ មួយវិញទៀតនៅក្នុងវប្បធម៍ខ្មែរ អ្នកលក់ចូលចិត្តប្រើពាក្យបង អ៊ុំ មីង ពូ ដើម្បីបង្ហាញការគោរព និងការរាក់ទាក់ទៅកាន់អ្នកដែលមកទិញ។ ពាក្យ “បង” តែងតែប្រើសម្រាប់អ្នកទិញដែលមានអាយុប្រហែលៗ ឬចាស់ជាងខ្លួនបន្តិច ដោយមានគោរពផង រាក់ទាក់ផង។ “អ៊ុំ” និង “មីង” ប្រើសម្រាប់អ្នកទិញដែលចាស់ជាងយើង ដែលប្រហែលអាយុចាប់ពី ៤០ ឡើងទៅ។ “ពូ” ប្រើចំពោះបុរសដែលចាស់ជាងប៉ារបស់យើង ការហៅបែបនេះ ជាសេចក្ដីគោរព និងស្និទ្ធស្នាល។ ការប្រើពាក្យទាំងនេះជួយធ្វើឲ្យការទាក់ទងក្នុងការទិញលក់មានភាពល្អ និងអោយគេមើលឃើញថាយើងគោរពអ្នកទិញ។ ពេលអ្នកទិញត្រូវការសួរថ្លៃ ជាពិសេសសម្រាប់មនុស្សចាស់ៗ យើងចាំបាច់ប្រើពាក្យរាបសារ និងសមរម្យជាទីបំផុត។ ចំពោះអ្នកទិញវិញ ការសួរតម្លៃទំនិញពាក្យ “ប៉ុន្មានដែរ” គឺជាពាក្យសម្ដីស្លូតបូត បង្ហាញសុភាព និងគួរគោរព។ ការប្រើ “បង” ឬ “អ៊ុំ” គឺអាស្រ័យទៅលើអាយុអ្នកលក់ដែលយើងជួប ជាមួយការសង្កេត។ ប្រសិនបើអ្នកលក់ជាក្មេងៗ អ្នកទិញអាចប្រើ "ប្អូន" ជំនួស “បង” ដើម្បីបង្ហាញភាពស្មើភាពនិងមិត្តភាព។ បើអ្នកទិញមិនប្រើពាក្យគោរពទេ អាចធ្វើឲ្យអ្នកលក់មានអារម្មណ៍ថាអតិថិជនមិនគួរឲ្យគោរព។ នៅទីផ្សារ ឬការលក់តាមផ្លូវ ការរាក់ទាក់គឺជាឥរិយាបថដ៏សំខាន់ក្នុងការបង្កើតទំនាក់ទំនងល្អ។ ម្យ៉ាងវិញទៀតនៅក្នុងការទិញលក់ទំនិញ ប្រសិនបើយើងគ្រាន់តែសុំពិនិត្យទំនិញជាមុនសិន វាជារឿងធម្មតានៅក្នុងការលក់ទិញ។ ករណីមិនចង់បាន ឬគ្រាន់តែមើលសិន យើងអាចនិយាយ សូមអភ័យទោស ខ្ញុំអាចមិនយកឥឡូវនេះទេ ពីព្រោះចាំមើលមួយចំនួនទៀតសិន។ ពូ ខ្ញុំសូមអរគុណចំពោះការបង្ហាញទំនិញ តែខ្ញុំសម្រេចចិត្តមិនទិញឥឡូវនេះទេ ខ្ញុំគិតមើលបន្តិចសិន។ ចំណែកឯការសុំពិនិត្យទំនិញ គឺជាសកម្មភាពមួយដែលភ្ញៀវចាប់អារម្មណ៍នូវទំនិញរបស់យើង។ ទាំងនេះជាសីលធម៍ក្នុងការទិញលក់ជាប្រចាំថ្ងៃរបស់អ្នកលក់និងអ្នកទិញនៅផ្សារគ្រប់ទីកន្លែង។